ការអប់រំអំពីគ្រាប់មីន និងការបង្ការវត្តមានគ្រាប់មីននៅក្នុងបរិវេណសាលារៀន គឺជាកិច្ចការដ៏ចាំបាច់បំផុត ជាពិសេសសម្រាប់ប្រទេសកម្ពុជាផ្ទាល់ដែលធ្លាប់រងផលប៉ះពាល់ដោយសារសង្គ្រាម។ គោលបំណងសំខាន់ៗនៃការអប់រំនេះ គឺដើម្បីធានាសុវត្ថិភាពសិស្សានុសិស្ស បុគ្គលិកអប់រំ និងសហគមន៍ទាំងមូល។ ការអប់រំអំពីគ្រាប់មីន គឺផ្ដោតសំខាន់លើការ បង្កើនការយល់ដឹង ដល់សិស្សានុសិស្ស និងសហគមន៍អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការបង្រៀនអំពីលក្ខណៈរូបរាង ទំហំ និងប្រភេទគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរកឃើញនៅក្នុងតំបន់របស់ពួកគេ។ ហើយពន្យល់អំពីផលអវិជ្ជមាន ដែលបង្កមកពីគ្រាប់មីន និងធ្វើអោយមានរបួសធ្ងន់ធ្ងរ ការបាត់បង់អវយវៈ ការស្លាប់ និងផលប៉ះពាល់ផ្លូវចិត្តរយៈពេលវែងដែលបណ្ដាលមកពីគ្រាប់មីន។ ការបង្រៀនពីច្បាប់ កុំប៉ះ កុំរើស កុំលេង កុំគប់ កុំដុត នៅពេលប្រទះឃើញវត្ថុគួរឱ្យសង្ស័យ។ ការបង្រៀនពីការរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធភ្លាមៗ ដូចជាអាជ្ញាធរមីន ឬប៉ូលិស។ កំណត់អត្តសញ្ញាណ និងការចៀសវាងតំបន់ដែលគេសង្ស័យថាមានគ្រាប់មីន ដូចជាអតីតតំបន់សមរភូមិ តំបន់ព្រៃរ៉ាស់ គែមផ្លូវ ឬដីដែលទើបនឹងភ្ជួរ។ ការអប់រំនេះគឺជំរុញឲ្យសិស្សនិងសហគមន៍ដឹងពីបែបផែននៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជារបៀបមើលឃើញ គន្លឹះសម្គាល់ និងសកម្មភាពដែលត្រូវចៀសវាង។ បង្រៀនពីវិធីសាស្ត្រឲ្យមានសុវត្ថិភាព បើឃើញឬមានសង្ស័យអំពីវត្ថុគ្រោះថ្នាក់ ដូចជាការមិនប៉ះពាល់ ការជៀសវាង និងការជូនដំណឹងទៅអាជ្ញាធរ។ គោលបំណងបន្ទាប់គឺ ការពារជីវិតសិស្ស និងបុគ្គលិកសាលា តាមរយៈការបង្រៀនពួកគេពីរបៀបចៀសវាង និងសម្គាល់តំបន់គ្រោះថ្នាក់។ លើកកម្ពស់ការយល់ដឹងអំពីស្លាកសញ្ញាព្រមានគ្រាប់មីន និងរបៀបបកស្រាយវា។ ការអនុវត្តវិន័យសុវត្ថិភាពនៅពេលធ្វើដំណើរទៅមកសាលារៀន ឬលេងនៅខាងក្រៅ។ ធ្វើលំហាត់តម្រាប់អោយមើលជាទៀងទាត់នៅក្នុងសាលារៀន ដើម្បីធានាថាសិស្ស និងបុគ្គលិកដឹងពីអ្វីដែលត្រូវធ្វើក្នុងករណីមានការរកឃើញគ្រាប់មីន ឬ សំណល់ជាតិផ្ទុះពីសង្គ្រាម ។ ការអប់រំនេះជួយឲ្យសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាអាចសម្គាល់និងជៀសវាងពីតំបន់ដែលមានគ្រោះថ្នាក់។ ការយល់ដឹងនេះអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់នាពេលអនាគត ជាពិសេសសម្រាប់កុមារ ដែលជាគោលដៅងាយរងគ្រោះបំផុត។ ការធានាថាសាលារៀនគ្មានគ្រាប់មីន ឬវត្ថុផ្ទុះសល់ពីសង្គ្រាម គឺជាមូលដ្ឋានគ្រឹះសម្រាប់ បរិយាកាសសិក្សាដែលមានសុវត្ថិភាព។ ការសហការជាមួយអាជ្ញាធរបោសសម្អាតមីន ដើម្បីពិនិត្យ និងបោសសម្អាតតំបន់សាលារៀន និងបរិវេណជុំវិញឱ្យបានហ្មត់ចត់។ ក្រុមការងារសាលា រួមជាមួយសហគមន៍ គួរតែធ្វើការត្រួតពិនិត្យជាប្រចាំនូវទីធ្លាសាលា និងតំបន់ជុំវិញ ដើម្បីរកមើលវត្ថុគួរឱ្យសង្ស័យ។ ការរៀបផែនការច្បាស់លាស់សម្រាប់ដោះស្រាយក្នុងករណីមានការរកឃើញគ្រាប់មីន ឬ សំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងបរិវេណសាលា។ បង្កើតបរិយាកាសសិក្សាដែលសុវត្ថិភាព និងជំរុញការចូលរួមសិក្សា កុមារនឹងមានកម្លាំងចិត្តក្នុងការចូលសាលាប្រចាំថ្ងៃ ដោយគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ផ្ទុះ។ ការអប់រំនេះក៏មានគោលបំណង បង្កើតទំនួលខុសត្រូវ និងការចូលរួមសហគមន៍ ក្នុងការរក្សាសាលារៀន និងតំបន់ជុំវិញឱ្យមានសុវត្ថិភាពផងដែរ។ គ្រូបង្រៀនគួរតែត្រូវបានបណ្ដុះបណ្ដាលឱ្យមានចំណេះដឹងគ្រប់គ្រាន់អំពីគ្រាប់មីន ដើម្បីអាចបង្រៀនសិស្ស និងផ្សព្វផ្សាយព័ត៌មានដល់សហគមន៍។ ការបង្កើតគណៈកម្មាធិការសុវត្ថិភាពសាលា រួមបញ្ចូលតំណាងសិស្ស គ្រូបង្រៀន ឪពុកម្ដាយ និងអ្នកដឹកនាំសហគមន៍ នៅក្នុងគណៈកម្មាធិការសុវត្ថិភាពសាលា ដើម្បីត្រួតពិនិត្យ និងលើកកម្ពស់សុវត្ថិភាព។ ផ្សព្វផ្សាយព័ត៌មានអំពីគ្រោះថ្នាក់គ្រាប់មីន និងវិធីការពារខ្លួនតាមរយៈផ្ទាំងប៉ាណូ ខិត្តប័ណ្ណ កិច្ចប្រជុំសហគមន៍ និងបណ្ដាញសង្គម។ ការអប់រំអំពីគ្រាប់មីន មិនត្រឹមតែជាការបង្រៀនអំពីគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកសាងស្មារតីទទួលខុសត្រូវ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាកុមារអាចរៀនសូត្រក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច។